នៅក្នុងរាជធានីភ្នំពេញ មានទីតាំងជាច្រើនដែលជាទីកន្លែងពេញនិយមសម្រាប់មនុស្សពេញវ័យជួបជុំគ្នា និងជាពិសេសពេលរាត្រី។ មុខបរមរាជវាំង គឺជាតំបន់ដ៏ល្បីល្បាញមួយនៅកណ្ដាលរាជធានីភ្នំពេញ ដែលមានទេសភាពស្រស់ស្អាត ទីតាំងល្អ និងបរិយាកាសស្ងប់ស្ងាត់ ជាពិសេសក្នុងពេលព្រលប់លិច។ នៅពេលរាត្រី មនុស្សពេញវ័យជាច្រើនចូលចិត្តមកកន្លែងនេះសម្រាប់សម្រាកខ្លួនបន្ទាប់ពីការងារ ឬសម្រាប់ជួបជុំជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ នៅពីមុខព្រះបរមរាជវាំង អ្នកអាចឃើញសត្វព្រាប និងមានទីធ្លាសម្រាប់អង្គុយ ឬដើរលេងកម្សាន្ត ជាពិសេសដែលមានទេសភាពស្រស់ស្អាតនាពេលពេលរាត្រី។ ទេសភាពល្ងាចនៅពេលថ្ងៃលិច ពន្លឺពណ៌ទឹកក្រូចលើដំបូលព្រះបរមរាជវាំង បង្កើតទិដ្ឋភាពគួរឲ្យចង់ថតរូប។ ផ្លូវដើរលេងពោរពេញដោយខ្យល់ មនុស្សពេញវ័យជាច្រើននិយមមកដើរលេង មកស្រូបយកខ្យល់អាកាស និងសន្ទនាជាមួយមិត្តភក្តិ។ នៅទីនោះមានបរិយាកាសអ៊ូអរ និងមានមនុស្សដើរលេងកម្សាន្តច្រើន ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។ នៅជុំវិញមានអ្នកលក់អាហារ ម្ហូបតាមផ្លូវ និងភេសជ្ជៈពេញជ្រុងផ្លូវ អាចញ៉ាំបាននៅពេលមកលេងមុខបរមរាជវាំង។ មុខបរមរាជវាំង គឺជាទីតាំងមួយដ៏សំខាន់សម្រាប់មនុស្សពេញវ័យក្នុងការរំសាយអារម្មណ៍ និងការជួបជុំបែបសាមញ្ញក្នុងរាជធានី។ កោះពេជ្រ គឺជាកោះស្ថិតនៅចន្លោះទន្លេទាំងពីរនៅទីក្រុងភ្នំពេញ ដែលបានអភិវឌ្ឍជាកន្លែងរស់នៅ ការធ្វើពាណិជ្ជកម្ម និងកន្លែងកម្សាន្ត។ វាបានក្លាយជាជម្រើសពេញនិយមសម្រាប់មនុស្សពេញវ័យសព្វថ្ងៃ ក្នុងការជួបជុំសង្គម និងស្វែងរកភាពស្ងប់ស្ងាត់ ក្រៅពីភាពហត់នឿយពីការងារនៃជីវិតប្រចាំថ្ងៃ។ មានអាគារខ្ពស់ៗ និងទំនើប រួមជាមួយសេវាកម្មទំនិញ និងសេវាកម្មពាណិជ្ជកម្មដ៏ទំនើបបំផុតនៅក្នុងប្រទេស។ មានផ្លូវដើរមាត់ទន្លេ សម្រាប់ការដើរលេង ថតរូប ឬអង្គុយមើលទន្លេជាមួយមិត្តភក្តិ។ ពេលរាត្រី មានភ្លើងអគារតុបតែងស្រស់ស្អាត និងសួនបៃតងជុំវិញ សមរម្យសម្រាប់ការណាត់ជួបជុំ ឬពិភាក្សាអាជីវកម្ម។ នៅទីនេះមានទីធ្លាយ៉ាងធំ សម្រាប់ដើរលេង ហាត់ប្រាណ និងអង្គុយលេងជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារ។ សួនចតុមុខ គឺជាកន្លែងបែបសាធារណៈ ដែលមនុស្សពេញវ័យជាច្រើនចូលចិត្តមកសម្រាកខ្លួន បន្ទាប់ពីការធ្វើការ។ សួនចតុមុខ ជាសួនសាធារណៈដ៏ល្បីមួយនៅចំកណ្តាលរាជធានីភ្នំពេញ ហើយជាទីតាំងជាប់ព្រំដែនរវាងទន្លេបាសាក់ និងទន្លេមេគង្គ។ ជាពិសេសនៅពេលល្ងាច និងពេលរាត្រី សួននេះក្លាយជាកន្លែងពេញនិយមសម្រាប់មនុស្សពេញវ័យក្នុងការជួបជុំ និងសម្រាកខ្លួន និងខ្យល់អាកាសត្រជាក់។ វាគឺជាកន្លែងដែលពេញនិយមដែលមានភាពទាក់ទាញមនុស្សគ្រប់វ័យ ឱ្យមកសម្រាកចិត្ត និងជួបជុំ។ ជាទីកន្លែងសម្រាប់ធ្វើពិធីសាធារណៈជាច្រើនដូចជា បុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យអ៊ុំទូក ថ្ងៃឆ្លងឆ្នាំ និងពិធីបុណ្យផ្សេងៗ។ មានអ្នកអង្គុយ មានអ្នកដើរ មានអ្នកជិះកង់ និងអ្នកហាត់ប្រាណជាមួយនឹងឧបករណ៍ដែលមានស្រាប់ទីនោះ។ នៅសួនចតុមុខមានទីតាំងសមស្របមានច្រកចេញ ចូលដែលងាយស្រួល និងមានទីតាំងទូលាយ ដែលគ្រប់គ្នាអាចមកបានដោយមិនមានការរាំងស្ទះ។ តំបន់បឹងកក់ ស្ថិតនៅក្នុងតំបន់សំខាន់ៗដែលរួមមាន លំនៅដ្ឋាន ពាណិជ្ជកម្ម កំសាន្ត ផ្សារទំនើប ក៏ដូចជាទីកន្លែងសហគមជាដើម។ ទីតាំង ដែលស្ថិតនៅតំបន់មួយនៅចំកណ្តាលទីក្រុង អាចធ្វើដំណើរបានដោយរថយន្តឯកជន និងសាធារណៈ។ ពេលវេលាបើក នៅរាត្រី តែងតែមានការចូលរួមយ៉ាងច្រើន ព្រោះជាកន្លែងសាកសមសម្រាប់ការជួបជុំក្រោយម៉ោងធ្វើការ។ សេវាកម្មផ្សេងៗ មានភេសជ្ជៈកាហ្វេ ទឹកផ្លែឈើ និងអាហារស្រាល សម្រាប់បំពេញចិត្តភ្ញៀវបានយ៉ាងល្អ។ ភាគច្រើន តំបន់បឹកកក់ជាទីតាំងសម្រាប់ថតរូប និងជាកន្លែងដើរលេងកម្សាន្តដ៏ពេញនិយមនាពេលរាត្រី។ ទីតាំងនេះកំពុងរីកចម្រើនយ៉ាងលឿនដោយសារតែមានការវិនិយោគច្រើន និងមានការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម និងសេវាកម្ម។ បឹងកក់មិនត្រឹមតែជាតំបន់ដែលសម្បូរកន្លែងស្នាក់នៅនោះទេ ប៉ុន្តែបានក្លាយជាគោលដៅអភិវឌ្ឍរបស់រដ្ឋាភិបាលផងដែរ។ បឹកកក់ ជាកន្លែងដែលផ្តល់អារម្មណ៍ស្ងប់ស្ងាត់ និងផាសុខភាព ដែលឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សពេញវ័យដែលចង់សម្រាក និងចែករំលែករឿងជាមួយមិត្តភក្តិ ក្រោមបរិយាកាសស្ងប់ស្ងាត់ និងមានភាពឯកជន។